សម្រាប់សិស្សនិស្សិតជាច្រើន បណ្ណាល័យ គឺជាកន្លែងមួយដែលផ្តល់នូវបរិយាកាសដ៏ស្ងប់ស្ងាត់ និងអំណោយផលដល់ការសិក្សា។ ទោះជាយ៉ាងណាក៏ដោយ ទស្សនៈចំពោះការប្រើប្រាស់បណ្ណាល័យអាចមានភាពខុសប្លែកគ្នាទៅតាមបុគ្គល និងទម្លាប់សិក្សារបស់ពួកគេ។ សម្រាប់អ្នកខ្លះ វាជាកន្លែងដ៏ល្អសម្រាប់ ផ្ចង់អារម្មណ៍ ខណៈអ្នកខ្លះទៀតអាចចាត់ទុកវាគ្រាន់តែជាកន្លែងសម្រាប់ សម្រាកលេង ដោយសារភាពស្ងប់ស្ងាត់របស់វា។ ការយល់ឃើញថាជាទីកន្លែងសម្រាប់ផ្ចង់អារម្មណ៍ និងការសិក្សាប្រកបដោយប្រសិទ្ធភាព។ សិស្សនិស្សិតភាគច្រើនដែលទទួលបានប្រយោជន៍ពីការសិក្សានៅបណ្ណាល័យ គឺដោយសារហេតុផលទាំងនេះ។ បរិយាកាសស្ងប់ស្ងាត់បណ្ណាល័យមានភាពស្ងប់ស្ងាត់ជាងកន្លែងផ្សេងៗដូចជាបន្ទប់ស្នាក់នៅ ហាងកាហ្វេ ឬផ្ទះដែលមានសមាជិកច្រើន។ ភាពស្ងប់ស្ងាត់នេះជួយកាត់បន្ថយការរំខានខាងក្រៅ ធ្វើឲ្យពួកគេអាច ផ្តោតអារម្មណ៍ លើការអាន និងការគិតបានកាន់តែល្អ។ នៅក្នុងបណ្ណាល័យ ជាទូទៅអ្នកគ្រប់គ្នាសុទ្ធតែផ្តោតលើការងាររៀងៗខ្លួនដោយមិនរំខាននរណាម្នាក់ឡើយ។ នេះបង្កើតបរិយាកាសដែលជំរុញឲ្យសិស្សមានវិន័យក្នុងការសិក្សា និងកាត់បន្ថយលទ្ធភាពនៃការលេង ឬជជែកគ្នា។ បណ្ណាល័យគឺជាកន្លែងដែលប្រមូលផ្តុំទៅដោយ សៀវភៅ ឯកសារស្រាវជ្រាវ ទិនានុប្បវត្តិ និងធនធានឌីជីថល ជាច្រើន។ ការមានធនធានទាំងនេះនៅជិតដៃ ជួយសម្រួលដល់ការសិក្សា ការស្រាវជ្រាវ និងការធ្វើកិច្ចការ។ បណ្ណាល័យទំនើបៗជាច្រើនមានបន្ទប់សិក្សាជាក្រុម ឬតំបន់សម្រាប់ពិភាក្សា ដែលអនុញ្ញាតឲ្យសិស្សអាចធ្វើការរួមគ្នាដោយមិនរំខានអ្នកដទៃ។ ការទៅបណ្ណាល័យដើម្បីសិក្សា ជួយបណ្ដុះ វិន័យខ្លួនឯង ដល់សិស្ស។ ម្យ៉ាងវិញចំពោះការគោរពទៅតាមក្បួនខ្នាតនេះក៏បានជួយឲ្យពួកគេចេះបង្កើតទម្លាប់ល្អក្នុងការរៀនសូត្រទៀតផង។ ទោះបីជាបណ្ណាល័យផ្ដល់អត្ថប្រយោជន៍ជាច្រើន ក៏មានសិស្សនិស្សិតមួយចំនួនអាចមិនទាញយកប្រយោជន៍ពេញលេញពីវាដែរ។ ពួកគេប្រហែលជាចូលចិត្តសិក្សាក្នុងបរិយាកាសមានសម្លេងរំខានបន្តិចបន្តួច ឬត្រូវការសម្រាកញឹកញាប់ ដែលមិនសូវសមនឹងបរិយាកាសបណ្ណាល័យ។ សិស្សខ្លះអាចទៅបណ្ណាល័យគ្រាន់តែដើម្បី ផ្លាស់ប្ដូរបរិយាកាស ឬជួបមិត្តភក្តិ។ ពួកគេអាចចំណាយពេលច្រើនលើការលេងទូរស័ព្ទ លេងហ្គេម មើលកុន ឬជជែកគ្នា ដែលធ្វើឲ្យបាត់បង់ប្រសិទ្ធភាពនៃការសិក្សា។ សម្រាប់សិស្សខ្លះ ភាពស្ងប់ស្ងាត់ជ្រុលពេកអាចបណ្ដាលឲ្យមាន ភាពតានតឹង ឬងាយធុញថប់។ ពួកគេប្រហែលជាត្រូវស្ដាប់តន្ត្រី ឬមានសម្លេងរំខានតិចៗដើម្បីអាចផ្ចង់អារម្មណ៍បាន។ បើគ្មានការត្រួតពិនិត្យ ឬវិន័យខ្លួនឯងទេ សិស្សនៅតែអាចធ្វេសប្រហែសការសិក្សានៅក្នុងបណ្ណាល័យដដែល។ សរុបមក បណ្ណាល័យគឺជា ធនធានដ៏មានតម្លៃ សម្រាប់ការសិក្សា និងការផ្ចង់អារម្មណ៍ ប្រសិនបើសិស្សនិស្សិតចេះប្រើប្រាស់វាឲ្យត្រូវគោលបំណង។ ភាពស្ងប់ស្ងាត់ ធនធានសិក្សា និងបរិយាកាសដែលមានវិន័យ គឺជាកត្តាជំរុញដ៏សំខាន់ដែលជួយឲ្យពួកគេទទួលបានលទ្ធផលល្អ។ ទោះជាយ៉ាងនេះក្ដី ប្រសិទ្ធភាពពិតប្រាកដគឺស្ថិតនៅលើយុទ្ធសាស្ត្រសិក្សាផ្ទាល់ខ្លួនរបស់សិស្សម្នាក់ៗនិងការប្ដេជ្ញាចិត្ត របស់ពួកគេក្នុងការទាញយកប្រយោជន៍ពីបរិយាកាសបណ្ណាល័យ។ វាជារឿងសំខាន់ដែលសិស្សត្រូវកំណត់គោលដៅច្បាស់លាស់មុននឹងចូលបណ្ណាល័យ ដើម្បីឲ្យការចំណាយពេលរបស់ពួកគេមានផលិតភាព។